មានភាពយន្តជាច្រើនដែលបង្ហាញពីការឈឺចាប់របស់ប្រជាជនខ្មែរនៅក្នុងសម័យខ្មែរក្រហម។ ភាពយន្តដែលទាក់ទងនឹងសម័យខ្មែរក្រហមបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយឲ្យពិភពលោកយល់ដឹងពី ប្រវត្តិសាស្ត្រដ៏ជូរចត់របស់កម្ពុជា ជាពិសេសភាពយន្តទាំងនេះក៏បានបង្ហាញពីផលប៉ះពាល់ផ្លូវចិត្តដ៏ជ្រាលជ្រៅដែលបានបន្សល់ទុកដល់ជនរងគ្រោះដែរ។ ម្យ៉ាងវិញទៀត ភាពយន្តទាំងនេះបានក្លាយជាកញ្ចក់ឆ្លុះបញ្ចាំងពីភាពរន្ធត់នៃរបបនេះ និងបានបញ្ជាក់យ៉ាងច្បាស់អំពីភាពឈឺចាប់ដែលមិនអាចបំភ្លេចបានរបស់ប្រជាជនកម្ពុជា។ ភាពយន្តនីមួយៗសុទ្ធតែមានលក្ខណៈពិសេសរៀងៗខ្លួនក្នុងការរៀបរាប់ពីទិដ្ឋភាពផ្សេងៗនៃសោកនាដកម្មនេះ។ ជាក់ស្តែងនៅក្នុងនោះ រឿង វាលពិឃាត ដែលភាពយន្តនេះបានផ្តោតសំខាន់ទៅលើទំនាក់ទំនងដ៏រឹងមាំរវាងអ្នកកាសែតអាមេរិកម្នាក់ឈ្មោះ ស៊ីដនី សានបឺក និងអ្នកជំនួយការខ្មែររបស់គាត់ឈ្មោះ ឌីត ប្រាន់។ រឿងនេះបានចាប់ផ្ដើមឡើងជាមួយនឹងការដួលរលំនៃទីក្រុងភ្នំពេញនៅឆ្នាំ ១៩៧៥ ហើយបានបន្តបង្ហាញពីការតស៊ូដ៏លំបាករបស់ឌីត ប្រាន់ ក្នុងការរស់រានមានជីវិតក្រោមរបបខ្មែរក្រហម។ ភាពយន្តនេះបានបង្ហាញពីភាពព្រៃផ្សៃនៃកងទ័ពខ្មែរក្រហម ការបង្ខំឲ្យធ្វើការធ្ងន់ៗ និងការធ្វើទារុណកម្មយ៉ាងរន្ធត់ ។ មួយវិញទៀតរឿង មុនដំបូងខ្មែរក្រហមសម្លាប់ប៉ារបស់ខ្ញុំ បានបង្ហាញពីការបែកបាក់គ្រួសារ ការអត់ឃ្លាន និងការភ័យខ្លាចឥតឈប់ឈរដែល លួង អ៊ុង បានជួបប្រទះក្នុងរយៈពេលជាច្រើនឆ្នាំនៃការរស់នៅក្រោមរបបនេះ។ ភាពយន្តនេះបានបង្ហាញយ៉ាងច្បាស់ពី របួសផ្លូវចិត្តដ៏ជ្រាលជ្រៅ ដែលកើតចេញពីការបាត់បង់មនុស្សជាទីស្រឡាញ់ និងការបែកបាក់គ្នា ភាពយន្តទាំងនេះមិនមែនគ្រាន់តែបង្ហាញពីអំពើហិង្សាខាងរាងកាយនោះទេ ប៉ុន្តែបានបង្ហាញយ៉ាងច្បាស់អំពី របួសផ្លូវចិត្ត ដែលបានបន្សល់ទុកដល់ជនរងគ្រោះ។ របួសទាំងនោះរួមមាន ការបាត់បង់ និងការឈឺចាប់ ដ៏ធំធេងនៃការបែកបាក់គ្រួសារ ការបាត់បង់ឪពុកម្ដាយ កូន និងបងប្អូន ដែលជាស្នាមរបួសជ្រៅបំផុតក្នុងជីវិតរបស់ជនរងគ្រោះ។ ភាពយន្តក៏បានបង្ហាញពី ការភ័យខ្លាចឥតឈប់ឈរ ដែលប្រជាជនត្រូវរស់នៅជាមួយ ដូចជាការភ័យខ្លាចនៃការនិយាយខុស និងការមិនទុកចិត្តគ្នានៅក្នុងសង្គម។ លើសពីនេះ វាក៏បានបង្ហាញពីការប៉ុនប៉ងរបស់របបខ្មែរក្រហមក្នុងការលុបបំបាត់ អត្តសញ្ញាណផ្ទាល់ខ្លួន របស់មនុស្សម្នាក់ៗផងដែរ។ តាមរយៈការបង្ខំឲ្យធ្វើការងារ និងការឃោសនាបំផ្លិចបំផ្លាញ ដែលបានធ្វើឲ្យជនរងគ្រោះបាត់បង់ខ្លួនឯង។ ភាពយន្តទាំងនេះបានបកស្រាយយ៉ាងស៊ីជម្រៅពីផលប៉ះពាល់ផ្លូវចិត្ត ដែលបានបន្សល់ទុកជាអនុស្សាវរីយ៍ដ៏ឈឺចាប់សម្រាប់អ្នកដែលបានឆ្លងកាត់សម័យកាលនោះ។ ការទស្សនាភាពយន្តទាំងនេះបានផ្ដល់នូវចំណេះដឹង និងបទពិសោធន៍ដ៏មានតម្លៃជាច្រើនដល់អ្នកទស្សនា ដែលមានសារៈសំខាន់ទាំងផ្នែកអារម្មណ៍ និងប្រវត្តិសាស្ត្រ។ ភាពយន្តទាំងនេះដើរតួនាទីជាស្ពានមួយដែលជួយឲ្យអ្នកទស្សនាមាន ការយល់ចិត្ត និងការអាណិតអាសូរ យ៉ាងជ្រាលជ្រៅចំពោះជនរងគ្រោះ។ តាមរយៈការបង្ហាញរឿងរ៉ាវផ្ទាល់ខ្លួនរបស់ជនរងគ្រោះ ដូចជាកុមារី លួង អ៊ុង ឬអ្នកដឹកនាំរឿង លោក រិទ្ធី ប៉ាន់ ភាពយន្តបានប្រែក្លាយតួលេខដ៏គួរឲ្យខ្លាចក្នុងប្រវត្តិសាស្ត្រទៅជាមនុស្សពិតៗ ដែលមានជីវិត និងអារម្មណ៍។ ការមើលឃើញពីការបាត់បង់ និងការឈឺចាប់ដែលពួកគេបានឆ្លងកាត់បានធ្វើឲ្យអ្នកទស្សនាមានអារម្មណ៍ចូលរួម និងយល់ពីតម្លៃនៃការរស់រានមានជីវិតយ៉ាងពិតប្រាកដ។ លើសពីនេះ ភាពយន្តក៏បានជួយឲ្យអ្នកទស្សនាមាន ការយល់ដឹងស៊ីជម្រៅជាងមុនពីប្រវត្តិសាស្ត្រ និងភាពរឹងមាំ របស់ប្រជាជនកម្ពុជា។ ជំនួសឲ្យការពិតដែលបានកត់ត្រាក្នុងសៀវភៅប្រវត្តិសាស្ត្រ ភាពយន្តបានបង្ហាញពីជីវភាពរស់នៅប្រចាំថ្ងៃ ស្ថានភាពផ្លូវចិត្ត និងការតស៊ូរបស់ប្រជាជនក្នុងសម័យនោះ។ អ្នកទស្សនាបានទទួលនូវសារដ៏មានអត្ថន័យមួយអំពីភាពអស្ចារ្យរបស់មនុស្សក្នុងការតស៊ូដើម្បីរស់រានមានជីវិត។ ដោយតាមរយៈការមើលឃើញពីភាពរឹងមាំខាងក្នុងរបស់ជនរងគ្រោះក្នុងការជម្នះលើទុក្ខលំបាក សេចក្ដីស្លាប់ និងការបំផ្លាញអត្តសញ្ញាណ។ នេះជាបទពិសោធន៍ដែលបានបង្រៀនអ្នកទស្សនាពីតម្លៃនៃក្តីសង្ឃឹម និងការអត់ធ្មត់។ ចំណុចសំខាន់បំផុត ភាពយន្តទាំងនេះបានដើរតួនាទីជាឧបករណ៍ដ៏សំខាន់មួយក្នុងការ រំលឹកដល់អតីតកាល និងការការពារអនាគត។ តាមរយៈការចាក់បញ្ចាំងរឿងរ៉ាវពិតៗនៃការសម្លាប់រង្គាល ជួយឲ្យពិភពលោកទទួលស្គាល់ពីសោកនាដកម្មដែលបានកើតឡើង។ លើសពីនេះទៅទៀតក៏បានជួយឲ្យអ្នកជំនាន់ក្រោយយល់ដឹងពីកំហុសក្នុងប្រវត្តិសាស្ត្រផងដែរ។ គោលបំណងចុងក្រោយនៃភាពយន្តទាំងនេះ គឺដើម្បីជំរុញឲ្យមានការយល់ដឹងជាសាកលអំពីសារៈសំខាន់នៃការការពារសិទ្ធិមនុស្ស និងដើម្បីបង្កើនការប្រុងប្រយ័ត្ន។ ដើម្បីកុំឲ្យសោកនាដកម្មបែបនេះអាចកើតឡើងម្តងទៀតនៅទីណាមួយក្នុងពិភពលោក។